ការបន្លំ ឬការបើកមើលក្នុងពេលប្រឡង គឺជាបញ្ហាអសីលធម៌មួយដែលតែងកើតមានឡើងនៅក្នុងប្រព័ន្ធអប់រំនៅកម្ពុជា ក៏ដូចជានៅលើពិភពលោក។ បញ្ហានេះមិនត្រឹមតែបំផ្លាញភាពយុត្តិធម៌នៃការវាយតម្លៃសមត្ថភាពពិតប្រាកដរបស់សិស្សនិស្សិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់គុណភាពធនធានមនុស្សនាពេលអនាគត និងភាពជឿជាក់លើប្រព័ន្ធអប់រំទៀតផង។ ការកើតមានឡើងនៃការបន្លំនេះគឺបណ្ដាលមកពីមូលហេតុស្មុគស្មាញជាច្រើន ដែលទាមទារនូវដំណោះស្រាយចម្រុះ និងគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធ។ យ៉ាងណាមិញមានកត្តាជាច្រើនដែលជំរុញឱ្យសិស្សនិស្សិតសម្រេចចិត្តលួចមើលក្នុងពេលប្រឡង។ មួយវិញទៀតសម្ពាធពីការសិក្សា និងការរំពឹងទុកខ្ពស់ ក៏ជាមូលហេតុចម្បងមួយផងដែរ។ សិស្សនិស្សិតជាច្រើនប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីក្រុមគ្រួសារ សាលារៀន ឬសង្គម ក្នុងការទទួលបានពិន្ទុល្អ ឬជាប់ចំណាត់ថ្នាក់ខ្ពស់។ ការភ័យខ្លាចនឹងបរាជ័យ ឬមិនអាចបំពេញតាមការរំពឹងទុក អាចជំរុញឱ្យពួកគេរកវិធីងាយៗដើម្បីសម្រេចគោលដៅ ដោយមិនគិតពីភាពស្មោះត្រង់។ ការខ្វះការត្រៀមលក្ខណៈគ្រប់គ្រាន់ ក៏ជាកត្តាមួយដែរ និស្សិតដែលមិនបានចំណាយពេលគ្រប់គ្រាន់ក្នុងការសិក្សា ឬមិនបានយល់មេរៀនច្បាស់លាស់ ងាយនឹងសម្រេចចិត្តបើកមើលជាងគេ ដោយពួកគេគិតថាការបើកមើលគឺជាមធ្យោបាយចុងក្រោយដើម្បីជៀសផុតពីការធ្លាក់ ឬទទួលបានពិន្ទុទាប។ បរិយាកាស និងលទ្ធភាពនៃការបន្លំ ក៏ជាចំណុចរសើបមួយដែរ ប្រសិនបើការគ្រប់គ្រងក្នុងពេលប្រឡងមិនតឹងរ៉ឹង ការត្រួតពិនិត្យរបស់គណៈកម្មការធូររលុង ឬគ្មានការដាក់ទណ្ឌកម្មច្បាស់លាស់ វានឹងបើកឱកាសឱ្យសិស្សនិស្សិតងាយស្រួលបើកមើលឯកសារដែលពាក់ព័ន្ធ។ លើសពីនេះ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជាទូរស័ព្ទឆ្លាតវៃ ក៏ធ្វើឱ្យការបន្លំកាន់តែងាយស្រួលផងដែរ។ ឥទ្ធិពលពីមិត្តភក្តិ ឬសង្គម ក៏មិនអាចមើលរំលងបានដែរ នៅពេលដែលការបន្លំក្លាយជារឿងធម្មតា ឬត្រូវបានមិត្តភក្តិភាគច្រើនអនុវត្ត និស្សិតផ្សេងទៀតក៏អាចត្រូវបានអូសទាញឱ្យធ្វើតាមដែរ ព្រោះពួកគេគិតថា "បើគេធ្វើបាន ហេតុអ្វីយើងមិនបាន?"។ កង្វះការយល់ដឹងពីផលប៉ះពាល់ ក៏ជាបញ្ហាមួយដែរ និស្សិតខ្លះប្រហែលជាមិនបានដឹងច្បាស់ពីផលវិបាកធ្ងន់ធ្ងរនៃការបន្លំ រួមទាំងផលប៉ះពាល់ដល់ភាពស្មោះត្រង់ផ្ទាល់ខ្លួន កេរ្តិ៍ឈ្មោះសាលា និងគុណភាពធនធានមនុស្សសរុបរបស់ប្រទេស។ ជាចុងក្រោយ បញ្ហាផ្ទាល់ខ្លួន របស់និស្សិតក៏អាចជាមូលហេតុមួយផងដែរ។ និស្សិតខ្លះអាចមានសម្ពាធផ្លូវចិត្ត ជំងឺធ្លាក់ទឹកចិត្ត ឬបញ្ហាគ្រួសារ ដែលធ្វើឱ្យពួកគេមិនអាចផ្ដោតលើការសិក្សាបានពេញលេញ ហើយសម្រេចចិត្តបន្លំជាផ្លូវវាង។ ដើម្បីដោះស្រាយបញ្ហានេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងដំណោះស្រាយចម្រុះ។ ត្រូវពង្រឹងការអប់រំសីលធម៌ និងតម្លៃស្មោះត្រង់ សាលារៀន និងគ្រូបង្រៀនគួរបញ្ចូលមេរៀនសីលធម៌ សុចរិតភាព និងសារៈសំខាន់នៃការសិក្សាពិតប្រាកដឱ្យបានស៊ីជម្រៅនៅក្នុងកម្មវិធីសិក្សា និងតាមរយៈការបណ្ដុះបណ្ដាលប្រចាំថ្ងៃ។ ត្រូវកែលម្អវិធីសាស្ត្របង្រៀន និងវាយតម្លៃ ចំពោះគ្រូគួរបង្រៀនឱ្យសិស្សយល់មេរៀនច្បាស់លាស់ និងលើកទឹកចិត្តឱ្យមានការសួរសំណួរ។ ក្រៅពីនេះ គួរកាត់បន្ថយសម្ពាធលើពិន្ទុប្រឡងចុងក្រោយ ដោយមានការវាយតម្លៃចម្រុះដូចជា កិច្ចការផ្ទះ គម្រោងជាក្រុម ឬការបង្ហាញផ្ទាល់មាត់ ដើម្បីវាយតម្លៃសមត្ថភាពពិតប្រាកដរបស់សិស្ស។ ការរៀបចំសំណួរប្រឡងច្រើនឈុតសម្រាប់ថ្នាក់តែមួយក៏ជាវិធីមួយដើម្បីកាត់បន្ថយឱកាសនៃការបន្លំផងដែរ។ ការ ពង្រឹងការគ្រប់គ្រងក្នុងពេលប្រឡង ត្រូវដាក់ពង្រាយគណៈកម្មការត្រួតពិនិត្យឱ្យបានគ្រប់គ្រាន់ និងមានការបណ្ដុះបណ្ដាលច្បាស់លាស់ពីតួនាទីរបស់ពួកគេ។ ការអនុវត្តវិន័យតឹងរ៉ឹង និងការដាក់ទណ្ឌកម្មច្បាស់លាស់ចំពោះអ្នកបន្លំ គឺជាកត្តាចាំបាច់ ហើយត្រូវអនុវត្តដោយម៉ឺងម៉ាត់ និងយុត្តិធម៌។ ក្នុងករណីចាំបាច់ អាចពិចារណាប្រើប្រាស់បច្ចេកវិទ្យាត្រួតពិនិត្យដូចជា កាមេរ៉ាសុវត្ថិភាព ឬឧបករណ៍រារាំងសេវាទូរស័ព្ទក្នុងបន្ទប់ប្រឡង។ ការចូលរួមពីមាតាបិតា និងសហគមន៍ ក៏មានសារៈសំខាន់ដែរ ឪពុកម្ដាយគួរតែសហការជាមួយសាលា ដើម្បីលើកទឹកចិត្តកូនឱ្យសិក្សាដោយស្មោះត្រង់ និងមិនដាក់សម្ពាធលើលទ្ធផលតែមួយមុខ។ មួយវិញទៀតសហគមន៍ក៏គួរចូលរួមលើកកម្ពស់តម្លៃនៃការសិក្សាពិតប្រាកដផងដែរ។ ជាចុងក្រោយ ស្ថាប័នសិក្សាគួរបង្កើតប្រព័ន្ធ ផ្ដល់ការប្រឹក្សាយោបល់ សម្រាប់និស្សិតដែលមានសម្ពាធផ្លូវចិត្ត ឬបញ្ហាផ្ទាល់ខ្លួន ដើម្បីជួយពួកគេដោះស្រាយបញ្ហាទាំងនោះមុននឹងសម្រេចចិត្តបន្លំ។ សរុបសេចក្តីមក ការបន្លំក្នុងពេលប្រឡងគឺជាបញ្ហាដ៏ធំមួយដែលទាមទារការដោះស្រាយជាប្រព័ន្ធ និងការចូលរួមពីគ្រប់ភាគីទាំងអស់។ តាមរយៈការអប់រំសីលធម៌ ការកែលម្អប្រព័ន្ធវាយតម្លៃ ការអនុវត្តវិន័យច្បាស់លាស់ និងការគាំទ្រពីសហគមន៍ យើងអាចកសាងបរិយាកាសសិក្សាប្រកបដោយសុចរិតភាព និងផលិតបានធនធានមនុស្សប្រកបដោយចំណេះដឹងពិតប្រាកដ ជំនាញ និងសីលធម៌ខ្ពស់សម្រាប់អភិវឌ្ឍប្រទេសជាតិ។